ការជ្រើសរើសឈ្មោះសម្រាប់កូនចៅ មិនត្រឹមតែជាការកំណត់អត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លៃសង្គម ជំនឿ ឥទ្ធិពលសាសនា និងនិន្នាការវប្បធម៌ក្នុងសម័យកាលនីមួយៗផងដែរ។ យើងអាចមើលឃើញពីភាពខុសគ្នាយ៉ាងច្បាស់លាស់រវាងឈ្មោះដែលជីដូនជីតាបានដាក់ និងឈ្មោះដែលយុវជនបច្ចុប្បន្ននិយម។ សម្រាប់ជំនាន់ជីដូនជីតា ឬមនុស្សចាស់ៗដែលកើតក្នុងអំឡុងសតវត្សទី២០ ឬមុននេះ ការដាក់ឈ្មោះត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំងពី ភាសាបាលី និងសំស្ក្រឹត។ ដោយសារតែឥទ្ធិពលដ៏ជ្រាលជ្រៅនៃព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដែលបានចាក់ឫសគល់យ៉ាងរឹងមាំនៅក្នុងសង្គមខ្មែរអស់រាប់ពាន់ឆ្នាំមកហើយ។ ហើយឥទ្ធិពលសាសនាដូចជា គម្ពីរដីកា សាស្ត្រា ឬឈ្មោះទេពអង្គ និងតួអង្គសំខាន់ៗក្នុងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា សុទ្ធសឹងតែប្រើប្រាស់ភាសាបាលី និងសំស្រ្កឹត។ ដូច្នេះ ការដាក់ឈ្មោះតាមភាសាទាំងនេះ ត្រូវបានគេជឿថាអាចនាំមកនូវ សិរីសួស្ដី បារមី គុណធម៌ និងអត្ថន័យជ្រាលជ្រៅ។ ម្យ៉ាងវិញទៀត ឈ្មោះបាលីសំស្រ្កឹតច្រើនមានន័យទាក់ទងនឹងគុណធម៌ខ្ពស់ៗ ភាពចេះដឹង សម្រស់ ឬភាពរុងរឿង ដែលឪពុកម្ដាយប្រាថ្នាចង់ឃើញកូនៗដូចនឹងឈ្មោះ។ លើសពីនេះទៅទៀតឈ្មោះទាំងនេះត្រូវបានចាត់ទុកថាមានលក្ខណៈថ្លៃថ្នូរ និងបង្ហាញពីការអប់រំ ឬឋានៈក្នុងសង្គម។ ដូចជាឈ្មោះ សុភ័ក្រ្ត ជាពាក្យភាសាបាលីសំស្ក្រឹតមានន័យថា សំណាងល្អ គុណធម៌ សេចក្ដីល្អ ឬមុខមាត់ល្អស្អាត។ ដែលឈ្មោះនេះ ត្រូវបានគេដាក់នៅពេលដែលឪពុកម្តាយចង់ឲ្យកូនមានលាភសំណាង ឬមានសីលធម៌ល្អ។ រីឯឈ្មោះ ច័ន្ទតារា ពាក្យច័ន្ទ ជាពាក្យបាលីសំស្ក្រឹតស្មើនឹងពាក្យថាព្រះចន្ទ ពាក្យតារា ជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាផ្កាយ ហេតុនេះហើយឈ្មោះ ច័ន្ទតារា មានន័យថា ពន្លឺព្រះចន្ទ ឬ ផ្កាយព្រះចន្ទ។ ហើយឈ្មោះនេះបង្ហាញពីភាពភ្លឺស្វាង ស្រស់ស្អាត ត្រជាក់ត្រជុំ និងជាទីគាប់ចិត្ត។ ចំណែកឈ្មោះ វណ្ណារី ផ្សំពីពាក្យ វណ្ណ មានន័យថាសម្រស់ ឬពណ៌ និង ពាក្យណារី មាន័យថានារី ហេតុនេះហើយឈ្មោះ វណ្ណារី មានន័យថា នារីដែលមានសម្រស់ ឬនារីដែលជាទីគាប់ចិត្ត។ សម្រាប់ឈ្មោះសុជាតា ពាក្យសុ មានន័យថាល្អ ឯពាក្យជាតា មានន័យថាជាតិ កើត ឬកំណើត ហេតុនេះហើយឈ្មោះសុជាតាមានន័យថា ជាតិកំណើតល្អ កើតមកជាមនុស្សល្អ ឬ នារីដែលមានអម្បូរខ្ពង់ខ្ពស់។ ឯឈ្មោះបុប្ផាវិញ ជាពាក្យបាលីសំស្ក្រឹត មានន័យថា ផ្កា តំណាងឲ្យសម្រស់ និងភាពផូរផង់។ និងឈ្មោះមួយទៀតគឺសុមេធា ដែលពាក្យសុ មានន័យថាល្អ និងពាក្យមេធា មានន័យថាបញ្ញា សរុបមកឈ្មោះនេះមានន័យថា បញ្ញាល្អ ឬអ្នកមានប្រាជ្ញាល្អ។ សម្រាប់យុវជនបច្ចុប្បន្ន ទំនោរនៃការដាក់ឈ្មោះត្រូវបានផ្លាស់ប្ដូរយ៉ាងគួរឲ្យកត់សម្គាល់ ដោយងាកមកនិយមឈ្មោះដែល ខ្លី សាមញ្ញ ងាយស្រួលចាំ និងស្រួលហៅ។ ការផ្លាស់ប្ដូរនេះគឺបណ្ដាលមកពីឥទ្ធិពលនៃ វប្បធម៌បរទេស ការប្រើប្រាស់បច្ចេកវិទ្យា និងការចង់បានភាពប្លែកថ្មី។ មានហេតុផលជាច្រើន ដូចជា ឥទ្ធិពលនៃបច្ចេកវិទ្យាព័ត៌មាន អ៊ីនធឺណិត ទូរស័ព្ទ ភាពយន្ត តន្ត្រី និងវប្បធម៌ពីប្រទេសជិតខាង ដូចជាថៃ ចិន វៀតណាម និងលោកខាងលិច ដូចជាអាមេរិក អឺរ៉ុបជាដើម ។ ដែលបានធ្វើឲ្យឈ្មោះបរទេស ឬឈ្មោះខ្មែរដែលមានលក្ខណៈស្រដៀងគ្នា ក្លាយជាការពេញនិយមរបស់យុវជនបច្ចុប្បន្ន។ ម្យ៉ាងវិញទៀត ឈ្មោះខ្លីៗគឺងាយស្រួលក្នុងការហៅ ងាយស្រួលសរសេរ ជាពិសេសក្នុងពេលបំពេញឯកសារ និងងាយស្រួលក្នុងការចងចាំផងដែរ។ ហើយយុវជនជាច្រើនចង់បានឈ្មោះដែលមិនសូវមានគេប្រើ ឈ្មោះដែលស្តាប់ទៅ ទាន់សម័យ ឬ បរទេស ខុសពីឈ្មោះបុរាណរបស់ជីដូនជីតា ដើម្បីបង្ហាញពីលក្ខណៈផ្ទាល់ខ្លួន។ ជួនកាលឈ្មោះហៅក្រៅដែលខ្លីៗ និងគួរឲ្យស្រឡាញ់ ក៏ត្រូវបានគេយកមកធ្វើជាឈ្មោះពិតប្រាកដ ឬជាឈ្មោះផ្លូវការដែរ។ ភាគច្រើនឈ្មោះទាំងនេះច្រើនតែមានព្យាង្គតែមួយ ឬពីរ ហើយមានលក្ខណៈសាមញ្ញ។ ដូចជាឈ្មោះតារា ទោះបីជាពាក្យនេះមានប្រភពពីបាលីសំស្ក្រឹតក៏ដោយ តែការប្រើប្រាស់ជាឈ្មោះបុគ្គលគឺមានលក្ខណៈខ្លី និងសាមញ្ញ ដែលតំណាងឲ្យពន្លឺ ភាពស្រស់ស្អាត និងការទាក់ទាញ។ រីឯឈ្មោះពេជ្រ ជាឈ្មោះខ្មែរដើម ដែលមានន័យថា ពេជ្រ ឬ ត្បូងពេជ្រ ជានិមិត្តរូបនៃភាពរឹងមាំ ថ្លៃថ្នូរ ភាពភ្លឺថ្លា និងតម្លៃមិនអាចកាត់ថ្លៃបាន។ ចំណែកឈ្មោះនីតា អាចជាឈ្មោះកាត់ ឬជាឈ្មោះដែលមានឥទ្ធិពលពីបរទេស អាចមានអត្ថន័យថា នារីល្អ នារីស្អាត ឬ នារីតូច។ សម្រាប់ឈ្មោះពិសី ជាឈ្មោះខ្លី ដែលមានន័យថា ល្អឆ្នើម វិសេស ឬ ពិសេស។ ឯឈ្មោះរីតានិងវីតាវិញ ជាឈ្មោះដែលមានឥទ្ធិពលពីបរទេស ដែលស្តាប់ទៅទាន់សម័យ និងងាយស្រួលហៅ។ ហើយឈ្មោះលីណានិងដាវីន ជាឈ្មោះដែលមានលក្ខណៈអន្តរជាតិ ឬជាឈ្មោះកាត់ខ្មែរដែលស្តាប់ទៅមានភាពទាន់សម័យ។ និងឈ្មោះមួយទៀតគឺសីហា ទោះបីជាសំដៅលើខែសីហាក៏ដោយ វាក៏មានន័យថា សិង្ហ ដែលមានន័យថា តោ ដែលតំណាងឲ្យភាពក្លាហាន និងអំណាច។ ទោះបីជានិន្នាការនៃការដាក់ឈ្មោះបានផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏ការដាក់ឈ្មោះនៅកម្ពុជាមិនបានបោះបង់ចោលទាំងស្រុងនូវឈ្មោះបាលីសំស្ក្រឹតនោះទេ។ ឪពុកម្ដាយខ្លះនៅតែជ្រើសរើសឈ្មោះបុរាណដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ បន្តកេរ្តិ៍ឈ្មោះត្រកូល ឬដោយសារជំនឿរឹងមាំលើអត្ថន័យពិសិដ្ឋរបស់វា។ លើសពីនេះ គេក៏ឃើញមានការរួមបញ្ចូលគ្នារវាងឈ្មោះបុរាណ និងសម័យថ្មីផងដែរ ដើម្បីបង្កើតឈ្មោះដែលមានអត្ថន័យជ្រាលជ្រៅ និងងាយស្រួលប្រើប្រាស់។ ឧទាហរណ៍ ឈ្មោះពេញអាចជា ច័ន្ទរស្មី ជាការរួមបញ្ចូលពាក្យ ច័ន្ទ និង រស្មី ដែលជាពាក្យបាលីសំស្ក្រឹត ដែលវាបានបង្ហាញពីការបញ្ចូលគ្នារវាងអត្ថន័យដ៏ជ្រាលជ្រៅ ភាពសាមញ្ញ ឬភាពទាន់សម័យ។